ការស្វែងយល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃការជួលផ្ទះស្នាក់នៅជិតផ្សារជារឿងចាំបាច់បំផុតសម្រាប់អ្នកគ្រប់គ្នានៅកម្ពុជា។ ការរស់នៅជិតផ្សារបង្កលក្ខណៈងាយស្រួលខ្លាំងណាស់សម្រាប់ការទិញម្ហូបអាហារស្រស់ៗមកធ្វើម្ហូបបរិភោគប្រចាំថ្ងៃ។ លោកអ្នកមិនចាំបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរទៅរកទិញសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗនោះឡើយ។ ការដើរទៅទិញគ្រឿងឧបភោគបរិភោគនៅពេលព្រឹកព្រលឹមជួយឱ្យទទួលបានបន្លែនិងសាច់ដែលទើបតែមកដល់ថ្មីៗ។ វាជួយសន្សំសំចៃថវិកាបានយ៉ាងច្រើនលើការចំណាយចាក់សាំងម៉ូតូ ឬការហៅកង់បីជិះទៅទិញអីវ៉ាន់ឆ្ងាយៗ។ ការស្នាក់នៅទីតាំងបែបនេះធ្វើឱ្យយើងមានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងពេលវេលាប្រចាំថ្ងៃរបស់គ្រួសារ។ រាល់ពេលមានតម្រូវការបន្ទាន់លើម្ហូបអាហារឬថ្នាំសង្កូវ គឺអាចរកទិញបានភ្លាមៗនៅក្បែររបងផ្ទះតែម្តង។ សម្រាប់អ្នកដែលមិនសូវចេះធ្វើម្ហូបគឺងាយស្រួលក្នុងការរកទិញអាហារស្រាប់ៗដែលមានលក់យ៉ាងសម្បូរបែប។ ការសន្សំសំចៃពេលវេលាធ្វើដំណើរធ្វើឱ្យយើងមានពេលកាន់តែច្រើនក្នុងការសម្រាកនិងបំពេញការងារផ្សេងទៀត។ តំបន់ជិតផ្សារតែងតែមានសុវត្ថិភាពនិងមានមនុស្សអ៊ូអរដែលមិនបារម្ភពីភាពស្ងាត់ជ្រងំនៅពេលយប់ឡើយ។ ការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃអាចធ្វើឡើងបានគ្រប់ពេលវេលាទាំងអស់ដោយមិនបារម្ភរឿងបិទរហ័សនោះទេ។ សមាជិកគ្រួសារទាំងអស់ជាពិសេសចាស់ជរា និងកុមារអាចរកទិញនំចំណីអាហារញ៉ាំបានយ៉ាងងាយស្រួលបំផុត។ ការមានផ្ទះជួលក្បែរផ្សារទំនើប ឬផ្សារប្រពៃណីខ្មែរផ្តល់ជម្រើសច្រើនក្នុងការជ្រើសរើសទំនិញតាមតម្រូវការ។ យើងមិនចាំបាច់ទិញអីវ៉ាន់ស្តុកទុកក្នុងទូទឹកកកច្រើនថ្ងៃនាំឱ្យខូចគុណភាព និងបាត់បង់រសជាតិឆ្ងាញ់នោះទេ។ ការរស់នៅទីនេះគឺស្របតាមតម្រូវការរបស់មនុស្សសម័យថ្មីដែលចូលចិត្តភាពរហ័សទាន់ចិត្តនិងងាយស្រួល។ សេវាកម្មដឹកជញ្ជូនផ្សេងៗក៏មានភាពងាយស្រួលក្នុងការស្វែងរកទីតាំងផ្ទះរបស់យើងដើម្បីដឹកទំនិញមកជូន។ ការដើរទិញទំនិញដោយថ្មើរជើងក៏ជាការហាត់ប្រាណមួយបែបយ៉ាងមានផលប្រយោជន៍ចំពោះសុខភាពរាងកាយ។ អ្នករស់នៅទីនោះអាចទទួលបានព័ត៌មានពីការបញ្ចុះតម្លៃទំនិញផ្សេងៗបានមុនគេនិងរហ័សទាន់ចិត្តជានិច្ច។ ការធ្វើដំណើរទៅមកពីកន្លែងធ្វើការហើយចូលទិញម្ហូបនៅជិតផ្ទះមុនចូលគេង គឺជាភាពងាយស្រួលមួយកម្រិត។ យើងអាចកាត់បន្ថយភាពតានតឹងក្នុងការបើកកាត់តាមផ្លូវវែងឆ្ងាយគ្រាន់តែដើម្បីទិញសម្ភារៈបន្តិចបន្តួច។ គ្រប់មុខទំនិញតាំងពីរបស់តូចតាចរហូតដល់របស់ធំៗ គឺមានវត្តមាននៅជុំវិញខ្លួនយើងទាំងអស់ដោយមិនមានការពិបាក។ ការរស់នៅជិតផ្សារជួយសម្រួលដល់ស្ត្រីមេផ្ទះក្នុងការរៀបចំម្ហូបអាហារបីពេលសម្រាប់គ្រួសារបានល្អ។ លោកអ្នកអាចផ្លាស់ប្តូរមុខម្ហូបបានរាល់ថ្ងៃតាមចិត្តចង់ដោយសារតែគ្រឿងផ្សំគ្រប់មុខមានលក់មិនចេះខ្វះ។ ការស្វែងរកសេវាកម្មកាត់ដេរ ឬជួសជុលសម្ភារៈផ្សេងៗក៏មាននៅក្បែរនោះដែរដោយមិនបាច់ទៅណាឆ្ងាយ។ វាកាត់បន្ថយការព្រួយបារម្ភរឿងអត់អីញ៉ាំនៅពេលដែលមានភ្ញៀវមកលេងផ្ទះភ្លាមៗដោយមិនបានប្រាប់មុន។ ការទទួលបានអាហារស្រស់ៗញ៉ាំរាល់ថ្ងៃជួយលើកកម្ពស់សុខភាពរស់នៅរបស់សមាជិកគ្រួសារឱ្យកាន់តែល្អ។ ទីតាំងបែបនេះបង្កលក្ខណៈងាយស្រួលដល់សិស្សនិស្សិតដែលត្រូវការអាហាររហ័សទាន់ចិត្តក្នុងពេលសិក្សា។ ការចំណាយលើការធ្វើដំណើរត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុងដែលជួយសល់លុយសម្រាប់សន្សំទុក។ យើងអាចបង្កើតទំនាក់ទំនងល្អជាមួយអាជីវករក្នុងផ្សារ ដើម្បីទទួលបានតម្លៃពិសេសនិងទំនិញល្អៗជានិច្ច។ ការរស់នៅទីនេះធ្វើឱ្យជីវិតប្រចាំថ្ងៃមានភាពរស់រវើក និងមិនសូវមានអារម្មណ៍ឯកោដូចនៅតំបន់ដាច់ស្រយាល។ លោកអ្នកអាចរកទិញផ្លែឈើស្រស់ៗគ្រប់រដូវកាលសម្រាប់ទទួលទានដើម្បីជំនួយដល់សុខភាពជារៀងរាល់ថ្ងៃ។ ការចម្អិនអាហារលែងជាសម្ពាធទៀតហើយព្រោះគ្រឿងផ្សំគ្រប់យ៉ាង គឺស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានជំហាន។ យើងអាចសន្សំសំចៃថាមពលអគ្គិសនីរបស់ទូទឹកកកបានមួយកម្រិតព្រោះមិនបាច់ក្លាសេម្ហូបច្រើនពេកទេ។ ការមានផ្សារនៅជិតផ្ទះប្រៀបដូចជាមានឃ្លាំងផ្ទុកអាហារផ្ទាល់ខ្លួនដែលអាចទៅយកបានគ្រប់ពេលវេលា។ សេវាកម្ម និងហាងទំនិញជាច្រើនតែងតែប្រមូលផ្តុំគ្នានៅជុំវិញផ្សារដែលផ្តល់ភាពងាយស្រួលដល់ការទិញរបស់របរប្រើប្រាស់។ ការរស់នៅតំបន់ប្រជុំជនបែបនេះជួយឱ្យយើងងាយស្រួលបន្សាំខ្លួនទៅនឹងការរស់នៅបែបសម័យទំនើប។ ការជិះកង់ ឬដើរទៅផ្សារជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសផែនដីរបស់យើងបានមួយចំណែក។ លោកអ្នកនឹងលែងមានអារម្មណ៍ធុញទ្រាន់នឹងការគិតថាត្រូវទៅទិញម្ហូបនៅឯណាឆ្ងាយទៀតសម្រាប់ជារៀងរាល់ព្រឹក។ ទោះជាយ៉ាងណាក៏ដោយបញ្ហាសំឡេងរំខានពីការលក់ដូរ គឺជាបញ្ហាប្រឈមដ៏ធំមួយដែលមិនអាចជៀសវាងបានឡើយ។ ការលក់ដូរដែលចាប់ផ្តើមតាំងពីព្រលឹមស្រាងៗអាចធ្វើឱ្យប៉ះពាល់ដល់ដំណេក និងការសម្រាករបស់អ្នកជួលផ្ទះជិតនោះ។ សំឡេងរៀបរាប់អំពីការបញ្ចុះតម្លៃទំនិញអាចបង្កជាការរំខានដល់ការស្ងប់ស្ងាត់ក្នុងផ្ទះ។ ផ្លូវជុំវិញផ្សារជារឿយៗតែងតែមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសនៅម៉ោងប្រញាប់ប្រញាល់។ ការធ្វើដំណើរចេញចូលផ្ទះរបស់អ្នកអាចនឹងជួបការលំបាកដោយសារតែមានម៉ូតូ និងឡានចតរាយប៉ាយពេញផ្លូវ។ សំឡេងស៊ីផ្លេឡាន ម៉ូតូ និងសំឡេងជជែកវែកញែករបស់អ្នកទិញអីវ៉ាន់អាចលាន់ឮរហូតដល់ក្នុងបន្ទប់គេង។ ការប្រឈមនឹងការកកស្ទះជារៀងរាល់ថ្ងៃបង្កជាភាពតានតឹង និងហត់នឿយផ្លូវចិត្តដល់អ្នករស់នៅទីនោះ។ សម្រាប់អ្នកដែលត្រូវការភាពស្ងប់ស្ងាត់ដើម្បីធ្វើការងារ ឬរៀនសូត្រគឺប្រាកដជាពិបាកប្រមូលអារម្មណ៍។ ការចតយានយន្តរបស់អតិថិជនមកទិញទំនិញពេលខ្លះអាចមកបាំងចំពីមុខទ្វារផ្ទះជួលរបស់យើងតែម្តង។ ការដឹកជញ្ជូនទំនិញចូលផ្សារនៅពេលយប់ជ្រៅក៏អាចបង្កើតជាសំឡេងរំខានដល់ការគេងមិនបានស្កប់ស្កល់។ បញ្ហាចរាចរណ៍ខ្វាត់ខ្វែងនៅជុំវិញផ្សារបង្កហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍សម្រាប់ក្មេងតូចៗ។ ការរស់នៅចំកណ្តាលហ្វូងមនុស្សអ៊ូអរធ្វើឱ្យយើងបាត់បង់ភាពឯកជនខ្លះៗនៃជីវិតរស់នៅប្រចាំថ្ងៃ។ សំឡេងម៉ាស៊ីនភ្លើង ឬម៉ាស៊ីនត្រជាក់ធំៗរបស់ហាងទំនិញក្បែរនោះក៏ជារឿងរំខានមួយគួរឱ្យធុញទ្រាន់។ ការបើកបរឆ្លងកាត់តំបន់ផ្សារត្រូវមានការអត់ធ្មត់ខ្ពស់ ព្រោះមានអ្នកដើរឆ្លងកាត់ផ្លូវខ្វាត់ខ្វែង។ អ្នករស់នៅទីនោះត្រូវបង្ខំចិត្តបិទទ្វារបង្អួចជានិច្ច ដើម្បីកាត់បន្ថយសំឡេងរំខានពីខាងក្រៅផ្ទះ។ ការកកស្ទះចរាចរណ៍មិនត្រឹមតែខាតពេលទេ ថែមទាំងធ្វើឱ្យយើងដកដង្ហើមយកផ្សែងពុលពីយានយន្តផ្សេងទៀតផង។ ភាពញឹកញាប់នៃសំឡេងរំខានអាចបណ្តាលឱ្យមានការប៉ះពាល់ដល់សុខភាពត្រចៀក បើត្រូវរស់នៅរយៈពេលយូរ។ ការរៀបចំកម្មវិធីផ្សេងៗនៅក្នុងផ្សារអាចបន្តមានសំឡេងលាន់ឮរហូតដល់យប់ជ្រៅ ដែលនេះជាការបង្កការរំខានខ្លាំង។ យើងប្រហែលជាត្រូវចំណាយលុយបន្ថែមលើការធ្វើជញ្ជាំងការពារសំឡេង ដើម្បីទទួលបានភាពស្ងប់ស្ងាត់ក្នុងការរស់នៅ។ ការរង់ចាំសម្រួលចរាចរណ៍នៅមុខផ្ទះខ្លួនឯងជារៀងរាល់ថ្ងៃអាចធ្វើឱ្យបាត់បង់អារម្មណ៍ស្រស់ស្រាយ។ កម្មករលីស៊ែងទំនិញ និងការស្រែកហៅម៉ូយរបស់តៃកុងឡានឈ្នួលបង្កជាបរិយាកាសវឹកវរមិនចេះចប់។ ការចាកចេញពីផ្ទះទៅធ្វើការនៅពេលព្រឹកត្រូវចំណាយពេលយូរជាងធម្មតាដោយសារតែស្ទះផ្លូវមុខផ្ទះ។ ភាពអនាធិបតេយ្យនៃការចតឡានម៉ូតូនៅលើចិញ្ចើមផ្លូវធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាព។ ការរស់នៅក្នុងស្ថានភាពបែបនេះទាមទារឱ្យយើងមានការយល់យោគ និងអត់ធ្មត់ខ្ពស់បំផុតចំពោះអ្នកជុំវិញខ្លួន។ ទោះបីជាចង់បានភាពស្ងប់ស្ងាត់នៅថ្ងៃចុងសប្តាហ៍ក៏មិនអាចទទួលបានពេញលេញដូចនៅតំបន់បុរីដែរ។ សំឡេងសត្វពាហនៈ ឬមាន់ទាដែលនៅរស់ ហើយយកមកលក់ក្នុងផ្សារក៏រួមចំណែកបង្កការរំខានដល់អារម្មណ៍ផងដែរ។ ការហូរចូលនៃមនុស្សប្លែកមុខជារៀងរាល់ថ្ងៃធ្វើឱ្យយើងត្រូវបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពទ្រព្យសម្បត្តិ។ អ្នកជួលផ្ទះខ្លះសម្រេចចិត្តរើចេញវិញដោយសារតែទ្រាំមិនបាននឹងសំឡេងរំខានតាំងពីព្រលឹមងងឹត។ ការកកស្ទះនៅថ្ងៃមានបុណ្យទានផ្សេងៗកាន់តែមានសភាពធ្ងន់ធ្ងរជាងថ្ងៃធម្មតាទ្វេដងគួរឱ្យធុញទ្រាន់។ សូម្បីតែការចង់ថយឡានចូលផ្ទះខ្លួនឯងក៏ត្រូវមើលមុខមើលក្រោយ និងសុំផ្លូវគេទាំងពិបាកចិត្តបំផុត។ ការរំខានដោយសំឡេងនេះជារឿងដែលត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចុះកិច្ចសន្យាជួល។ ភាពស្មុគស្មាញនៃចរាចរណ៍នៅតំបន់នេះធ្វើឱ្យមិត្តភក្តិ ឬសាច់ញាតិមិនសូវចង់មកលេងផ្ទះរបស់យើងឡើយ។ ការរស់នៅទីនេះ គឺប្រៀបដូចជារស់នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានសំឡេងអ៊ូអរមិនចេះដាច់សោះ។ លោកអ្នកត្រូវរៀបចំចិត្តគំនិតឱ្យបានរួចជាស្រេចដើម្បីប្រឈមមុខនឹងភាពវឹកវរនៃចរាចរណ៍ជារៀងរាល់ថ្ងៃ។ ការរស់នៅជិតផ្សារទាមទារឱ្យយើងចេះបត់បែននិងទទួលយកការពិតនៃសំឡេងរំខានទាំងនេះដោយខានមិនបាន។ ការបើកបរដោយប្រុងប្រយ័ត្នខ្ពស់នៅតំបន់ផ្សារជារឿងដែលអ្នកបើកបរគ្រប់រូបត្រូវតែធ្វើជាដាច់ខាត។ សំឡេងជជែកគ្នារបស់មនុស្សម្នាជាច្រើនអាចធ្វើឱ្យយើងមានអារម្មណ៍ថាពិភពលោកនេះមិនដែលស្ងប់ស្ងាត់ឡើយ។ ការជួលផ្ទះដែលស្ថិតនៅជិតទីប្រជុំជន ឬជិតផ្សារភាគច្រើនមានតម្លៃថ្លៃជាងផ្ទះនៅតំបន់ដាច់ស្រយាល។ មូលហេតុចម្បងគឺដោយសារវាជាតំបន់ពាណិជ្ជកម្មដែលមានតម្រូវការខ្ពស់ពីសំណាក់អ្នកចង់រស់នៅនិងរកស៊ី។ តម្លៃជួលដ៏ខ្ពស់នេះអាចជាសម្ពាធហិរញ្ញវត្ថុមួយយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកដែលមានចំណូលមធ្យមឬទាប។ លោកអ្នកត្រូវត្រៀមថវិកាច្រើនជាងមុនសម្រាប់ការបង់ថ្លៃឈ្នួលផ្ទះក្បែរផ្សារជារៀងរាល់ខែមិនដែលខាន។ ការកើនឡើងនៃតម្លៃអចលនទ្រព្យជុំវិញផ្សារធ្វើឱ្យម្ចាស់ផ្ទះតែងតែដំឡើងថ្លៃជួលតាមឆ្នាំនីមួយៗ។ យើងប្រហែលជាទទួលបានទំហំផ្ទះតូចជាងមុនបើប្រៀបធៀបនឹងទឹកប្រាក់ដែលយើងបង់នៅតំបន់ឆ្ងាយៗ។ ការចំណាយខ្ពស់លើថ្លៃផ្ទះធ្វើឱ្យយើងត្រូវកាត់បន្ថយការចំណាយលើការកម្សាន្តផ្សេងៗដើម្បីទប់ទល់។ ថ្លៃកក់ផ្ទះមុនចូលរស់នៅក៏មានចំនួនច្រើនទៅតាមតម្លៃជួលប្រចាំខែដែលម្ចាស់ផ្ទះបានកំណត់ដែរ។ ម្ចាស់ផ្ទះជួលក្បែរផ្សារច្រើនតែតែងមានលក្ខខណ្ឌតឹងរ៉ឹងនៅក្នុងកិច្ចសន្យាជួលដោយសារផ្ទះរបស់ពួកគេមានម៉ូយច្រើន។ ការស្វែងរកផ្ទះជួលតម្លៃសមរម្យនៅជិតផ្សារ គឺជារឿងមួយដែលពិបាកប្រៀបដូចជារកម្ជុលក្នុងបាតសមុទ្រ។ តម្លៃទឹកនិងថ្លៃអគ្គិសនីនៅតំបន់ពាណិជ្ជកម្មពេលខ្លះក៏ត្រូវបានគិតក្នុងអត្រាខ្ពស់ជាងតំបន់លំនៅឋានធម្មតា។ អ្នកជួលផ្ទះត្រូវគណនាផលចំណេញនិងការខាតបង់ឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តចំណាយលុយដ៏ច្រើននេះ។ ការចំណាយថ្លៃឈ្នួលខ្ពស់បែបនេះទាមទារឱ្យយើងមានប្រភពចំណូលមួយដែលមានស្ថិរភាពនិងច្បាស់លាស់បំផុត។ ជម្រើសនៃការជួលផ្ទះតម្លៃថោកគឺស្ទើរតែមិនមានទាល់តែសោះនៅក្នុងរង្វង់ជុំវិញទីផ្សារធំៗ។ ការប្រកួតប្រជែងដណ្តើមគ្នាក្នុងការជួលផ្ទះជិតផ្សារធ្វើឱ្យតម្លៃកាន់តែហក់ឡើងខ្ពស់ហួសពីការស្មាន។ សូម្បីតែបន្ទប់ជួលតូចមួយក៏មានតម្លៃថ្លៃជាងផ្ទះល្វែងមួយខ្នងដែលស្ថិតនៅឆ្ងាយពីក្រុងដែរ។ ការសម្រេចចិត្តជួលផ្ទះថ្លៃត្រូវតែធានាថាវាផ្តល់ផលប្រយោជន៍ត្រឡប់មកវិញសមនឹងទឹកប្រាក់ដែលបានបង់។ ម្ចាស់ផ្ទះខ្លះដំឡើងថ្លៃជួលភ្លាមៗនៅពេលដែលពួកគេឃើញថាផ្សារជិតនោះមានមនុស្សមកដើរកាន់តែច្រើន។ ការចំណាយទៅលើការស្នាក់នៅអាចស្រូបយកចំណូលប្រចាំខែរបស់យើងអស់មួយភាគធំគួរឱ្យបារម្ភ។ យើងត្រូវបង្ខំចិត្តរស់នៅក្នុងបន្ទប់ដែលគ្មានផាសុកភាពនិងមានសំឡេងរំខាន ដើម្បីដោះដូរនឹងទីតាំងល្អក្បែរផ្សារ។ ការចរចាតម្លៃជួលជាមួយម្ចាស់ផ្ទះនៅតំបន់ប្រជុំជនបែបនេះ គឺមិនសូវទទួលបានជោគជ័យឡើយព្រោះមានអ្នកចាំជួលបន្ត។ អ្នកដែលមានកញ្ចប់ថវិកាកម្រិតកំណត់គួរតែជៀសវាងការជួលផ្ទះនៅចំកណ្តាលតំបន់ពាណិជ្ជកម្មបែបនេះ។ ការបង់ថ្លៃផ្ទះខ្ពស់ជារៀងរាល់ខែអាចធ្វើឱ្យយើងខ្វះខាតលុយកាក់សម្រាប់ដោះស្រាយពេលមានអាសន្ន។ តម្លៃជួលខ្ពស់ក៏ឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ច និងភាពងាយស្រួលគ្រប់បែបយ៉ាងនៃទីតាំងនោះដែរ។ លោកអ្នកត្រូវគិតគូរថាតើការសន្សំថ្លៃសាំងធ្វើដំណើរវាសមល្មមនឹងការបង់ថ្លៃផ្ទះដ៏ថ្លៃនេះដែរឬទេ។ ការសម្រេចចិត្តខុសក្នុងការជួលផ្ទះលើសពីលទ្ធភាពអាចនាំឱ្យមានបំណុលវណ្ឌកក្នុងជីវិតគ្រួសារ។ ផ្ទះជួលជិតផ្សារដែលមានតម្លៃសមរម្យច្រើនតែមានសភាពចាស់ទ្រុឌទ្រោមនិងខ្វះការជួសជុលថែទាំ។ ការប្រែប្រួលតម្លៃជួលនៅលើទីផ្សារជារឿងដែលអ្នកជួលផ្ទះគ្រប់រូបត្រូវតែតាមដានឱ្យបានជាប់ជានិច្ច។ យើងប្រហែលជាត្រូវស្វែងរកអ្នកស្នាក់នៅរួមគ្នាដើម្បីជួយចែករំលែកការចំណាយថ្លៃផ្ទះដ៏ខ្ពស់នេះ។ ការមិនអាចបង់ថ្លៃផ្ទះទាន់ពេលវេលាអាចប្រឈមនឹងការដេញចេញពីផ្ទះជួលដោយគ្មានការយោគយល់ឡើយ។ តម្លៃជួលផ្ទះជិតផ្សារគឺជាឧបសគ្គចម្បងសម្រាប់អាជីវករទើបចាប់ផ្តើមអាជីវកម្មដំបូងៗនៅកម្ពុជា។ ការវិនិយោគលើថ្លៃស្នាក់នៅខ្ពស់ត្រូវតែជាផ្នែកមួយនៃផែនការអាជីវកម្មឬការរស់នៅដែលមានចក្ខុវិស័យច្បាស់។ ភាពថ្លៃថ្នូរនៃការរស់នៅតំបន់ថ្លៃអាចផ្តល់ផលល្អដល់មុខមាត់ ប៉ុន្តែវាក៏ស៊ីលុយយើងច្រើនដែរ។ លោកអ្នកត្រូវតែមានវិន័យហិរញ្ញវត្ថុខ្ពស់បំផុត ដើម្បីអាចរស់នៅផ្ទះជួលជិតផ្សារបានយូរអង្វែង។ ការគ្រប់គ្រងថវិកាឱ្យបានល្អគឺជាគន្លឹះក្នុងការរស់នៅតំបន់ដែលមានតម្លៃជួលខ្ពស់បែបនេះ។ ការសន្សំប្រាក់ដើម្បីត្រៀមបង់ថ្លៃផ្ទះជារៀងរាល់ខែជួយឱ្យយើងមានវិន័យក្នុងការប្រើប្រាស់លុយកាក់។ ទោះជាតម្លៃខ្ពស់យ៉ាងណាក៏ដោយក៏ផ្ទះជួលជិតផ្សារនៅតែមានមនុស្សមកសួរនាំជួលមិនចេះដាច់ឡើយ។ ការរស់នៅជិតផ្សារអាចប្រឈមមុខនឹងបញ្ហាក្លិនមិនល្អ និងបរិស្ថានជុំវិញមិនសូវមានអនាម័យប៉ុន្មានទេ។ សំរាមដែលសល់ពីការលក់ដូរជារៀងរាល់ថ្ងៃបើមិនប្រមូលចេញទាន់ពេលទេនឹងបង្កជាក្លិនស្អុយអសោច។ ប្រព័ន្ធលូទឹកកខ្វក់នៅជុំវិញផ្សារជារឿយៗតែងតែមានការស្ទះនិងហៀរទឹកមកលើថ្នល់ពេលមានភ្លៀងធ្លាក់។ តំបន់នេះងាយនឹងទាក់ទាញសត្វល្អិតចង្រៃដូចជា រុយ មូស កណ្តុរ និងសត្វកន្លាតមកពួនសម្ងំរស់នៅ។ ការកើនឡើងនៃសត្វកណ្តុរនិងរុយអាចបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺរាករូសនិងជំងឺផ្សេងៗដល់យើង។ អ្នករស់នៅទីនោះត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការសម្អាតផ្ទះនិងបិទបាំងអាហារឱ្យបានហ្មត់ចត់ជានិច្ច។ ផ្សែងពុលពីការដុតសំរាមឬផ្សែងពីរថយន្តដឹកទំនិញអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើមរបស់កុមារ។ បរិស្ថានជុំវិញផ្ទះជួលអាចនឹងមានសភាពកខ្វក់ដោយសារមានមនុស្សបោះចោលកាកសំណល់អាហាររាយប៉ាយ។ ការរស់នៅក្នុងបរិយាកាសបែបនេះទាមទារឱ្យយើងទិញថ្នាំបាញ់មូសឬឧបករណ៍សម្លាប់សត្វល្អិតមកប្រើប្រាស់។ ក្លិនឆ្អាតសាច់និងត្រីស្រស់ពីក្នុងផ្សារអាចហោះមកតាមខ្យល់ចូលក្នុងផ្ទះរបស់យើងស្ទើរតែរាល់ថ្ងៃ។ ការគ្រប់គ្រងអនាម័យមិនបានល្អពីសំណាក់អាជ្ញាធរផ្សារអាចធ្វើឱ្យតំបន់នោះក្លាយជាប្រភពមេរោគ។ លោកអ្នកត្រូវចំណាយពេលនិងកម្លាំងកាន់តែច្រើនក្នុងការបោសសម្អាតដីហុយនិងកម្ទេចសំរាមមុខផ្ទះ។ ការរស់នៅជាមួយបរិស្ថានមិនស្អាតអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងអារម្មណ៍ស្រស់ស្រាយរបស់យើង។ ទឹកកខ្វក់ដែលហូរចេញពីកន្លែងលក់ដូរអាចដក់ជោកជាំបង្កជាប្រភពកកើតមូសខ្លាគួរឱ្យខ្លាច។ យើងត្រូវណែនាំកូនៗកុំឱ្យលេងនៅខាងក្រៅផ្ទះជិតផ្សារពេកដើម្បីជៀសវាងការឆ្លងមេរោគផ្សេងៗ។ ការជ្រើសរើសផ្ទះជួលដែលមានប្រព័ន្ធការពារសត្វល្អិតល្អជារឿងចាំបាច់សម្រាប់តំបន់ក្បែរផ្សារ។ ភាពកខ្វក់នៃបរិស្ថានអាចធ្វើឱ្យតម្លៃនិងសោភ័ណភាពនៃផ្ទះជួលរបស់យើងធ្លាក់ចុះគួរឱ្យស្តាយ។ អ្នកដែលមានជំងឺប្រចាំកាយដូចជាអាលែកហ្ស៊ី ឬហឺតគួរតែពិចារណាឱ្យបានច្បាស់មុនរស់នៅទីនេះ។ ការសហការគ្នារវាងអ្នកភូមិនិងអាជីវករក្នុងការសម្អាតបរិស្ថានជារឿងដែលកម្រនឹងកើតមានឡើងណាស់។ យើងត្រូវចំណាយលុយទិញម៉ាស៊ីនចម្រោះខ្យល់ដើម្បីធានាថាខ្យល់ដកដង្ហើមក្នុងផ្ទះមានសុវត្ថិភាព។ គំនរសំរាមធំៗដែលគេយកមកដាក់បណ្តោះអាសន្ននៅជិតផ្ទះអាចបង្កការរំខានដល់ភ្នែកនិងច្រមុះយ៉ាងខ្លាំង។ ការលាងសម្អាតផ្សារនៅថ្ងៃចុងសប្តាហ៍អាចហៀរទឹកកខ្វក់មកដល់មុខទ្វារផ្ទះជួលរបស់យើងផងដែរ។ ភាពមិនស្អាតនៃតំបន់ជុំវិញធ្វើឱ្យយើងមានអារម្មណ៍មិនស្រណុកចិត្តរាល់ពេលមានភ្ញៀវមកលេងផ្ទះ។ លោកអ្នកត្រូវតែមានការយល់ដឹងខ្ពស់ពីរបៀបថែរក្សាសុខភាពក្នុងបរិស្ថានដែលងាយរងគ្រោះបែបនេះ។ ការធានាបាននូវរបៀបរស់នៅស្អាតនិងផឹកស្អាតជួយការពារយើងពីជំងឺដង្កាត់ផ្សេងៗបានមួយកម្រិត។ ទោះជាយ៉ាងណាការរស់នៅជិតផ្សារទាមទារឱ្យយើងមានភាពស៊ាំខ្លះៗទៅនឹងស្ថានភាពបរិស្ថានជុំវិញខ្លួន។ ការស្វែងរកខ្យល់អាកាសបរិសុទ្ធនៅពេលព្រឹកព្រលឹមជារឿងដែលមិនអាចទៅរួចឡើយនៅក្នុងតំបន់នេះ។ ការប្រើប្រាស់ធុងសំរាមដែលមានគម្របជិតជារឿងដាច់ខាតដែលអ្នកជួលផ្ទះជិតផ្សារត្រូវតែធ្វើជាប្រចាំ។ យើងត្រូវរួមគ្នាលើកកម្ពស់អនាម័យទោះបីជាអ្នកដទៃមិនសូវយកចិត្តទុកដាក់ដូចយើងក៏ដោយចុះ។ ការរស់នៅទីនេះគឺត្រូវទទួលយកទាំងភាពងាយស្រួលនិងផលប៉ះពាល់ផ្នែកបរិស្ថានមកជាមួយគ្នាក្នុងពេលតែមួយ។ ការចូលរួមចំណែកថែរក្សាបរិស្ថានរបស់អ្នកជួលផ្ទះគ្រប់រូបនឹងជួយឱ្យតំបន់ជុំវិញផ្សារមានភាពស្រស់ស្អាត។ លោកអ្នកគួរតែដាំដើមឈើលម្អតូចៗនៅក្នុងផ្ទះដើម្បីជួយចម្រោះខ្យល់អាកាសឱ្យបានល្អប្រសើរជាងមុន។ ការរស់នៅជិតផ្សារផ្តល់ឱកាសមាសសម្រាប់អ្នកដែលចង់បង្កើតនិងពង្រីកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន។ ទីតាំងដែលមានមនុស្សអ៊ូអរឆ្លងកាត់ច្រើនជារៀងរាល់ថ្ងៃជួយឱ្យអាជីវកម្មរបស់យើងងាយទទួលបានអតិថិជន។ លោកអ្នកអាចបើកហាងកាហ្វេតូចមួយឬហាងលក់ភេសជ្ជៈផ្សេងៗដែលជាតម្រូវការរបស់អាជីវករនិងអ្នកដើរផ្សារ។ ការបើកហាងបោកអ៊ុតសម្លៀកបំពាក់ក៏ជាជម្រើសដ៏ល្អមួយព្រោះមនុស្សសម័យនេះមិនសូវមានពេលបោកខោអាវទេ។ ផ្ទះជួលជិតផ្សារអាចកែច្នៃធ្វើជាកន្លែងលក់ដូរចាប់ហួយឬលក់សម្ភារៈបន្ទាប់បន្សំបានយ៉ាងជោគជ័យ។ ការបើកហាងកែសម្ផស្សឬហាងកាត់សក់បុរសស្ត្រីតែងតែទទួលបានផលចំណេញខ្ពស់ដោយសារមានម៉ូយស្រាប់ៗ។ យើងមិនចាំបាច់ចំណាយលុយច្រើនលើការផ្សព្វផ្សាយពាណិជ្ជកម្មឡើយព្រោះទីតាំងខ្លួនឯងជាផ្ទាំងផ្សាយស្រាប់។ លំហូរមនុស្សខ្វាត់ខ្វែងជួយបង្កើនការមើលឃើញទំនិញរបស់យើងនិងជម្រុញការទិញភ្លាមៗពីអតិថិជន។ ការរស់នៅផងនិងរកស៊ីផងក្នុងផ្ទះតែមួយជួយកាត់បន្ថយថ្លៃដើមនៃការជួលទីតាំងពីរផ្សេងគ្នាបានយ៉ាងច្រើន។ សមាជិកគ្រួសារទាំងអស់អាចជួយគ្នាក្នុងការលក់ដូរបានដោយមិនចាំបាច់ជួលបុគ្គលិកពីខាងក្រៅមកឡើយ។ ការយល់ដឹងពីតម្រូវការរបស់មនុស្សក្នុងតំបន់ផ្សារជួយឱ្យយើងងាយស្រួលជ្រើសរើសមុខទំនិញមកលក់។ លោកអ្នកអាចចាប់ផ្តើមអាជីវកម្មពីតូចទៅធំបានយ៉ាងរហ័សដោយសារតែមានលំហូរសាច់ប្រាក់ប្រចាំថ្ងៃល្អ។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជិតខាងជួយឱ្យពួកគេក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់ហាងយើង។ ទីតាំងក្បែរផ្សារតែងតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញដៃគូអាជីវកម្មឬអ្នកវិនិយោគរួមគ្នា។ យើងអាចសាកល្បងលក់មុខម្ហូបប្លែកៗឬនំចំណីពេញនិយមដើម្បីទាក់ទាញយុវវ័យដែលមកដើរលេងផ្សារ។ ការបើកឱសថស្ថានឬកន្លែងលក់ថ្នាំពេទ្យក៏ជាមុខរបរមួយដែលរកចំណូលបានជឿនលឿននៅជិតទីប្រជុំជន។ ភាពអ៊ូអរនៃទីផ្សារគឺជាប្រភពថាមពលនិងការលើកទឹកចិត្តដល់យើងក្នុងការខិតខំប្រឹងប្រែងរកស៊ី។ អ្នកជួលផ្ទះអាចបង្កើតប្រាក់ចំណូលបន្ថែមបានយ៉ាងងាយស្រួលក្រៅពីការងារស្នូលប្រចាំថ្ងៃរបស់ខ្លួន។ ការមានអាជីវកម្មផ្ទាល់ខ្លួននៅមុខផ្ទះជួយឱ្យយើងមានសេរីភាពក្នុងការគ្រប់គ្រងពេលវេលានិងហិរញ្ញវត្ថុ។ លោកអ្នកអាចពង្រីកសេវាកម្មលក់អនឡាញបន្ថែមដោយប្រើផ្ទះជួលនេះជាកន្លែងស្តុកនិងចែកចាយទំនិញ។ ការរស់នៅទីនេះធ្វើឱ្យយើងរៀនសូត្របានច្រើនពីយុទ្ធសាស្ត្រលក់ដូរនិងការចរចារបស់អាជីវករដទៃ។ ទោះបីជាមានការប្រកួតប្រជែងខ្ពស់ប៉ុន្តែបើទំនិញយើងមានគុណភាពគឺមិនខ្វះអ្នកគាំទ្រនោះឡើយ។ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ជួយឱ្យហាងរបស់យើងលេចធ្លោជាងគេនៅក្នុងតំបន់។ យើងអាចទាញយកផលប្រយោជន៍ពីការចតយានយន្តរបស់គេដោយបើកសេវាកម្មផ្ញើម៉ូតូឬឡានផងដែរ។ ការជួលផ្ទះជិតផ្សារជួយឱ្យក្តីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មរបស់មនុស្សជាច្រើនក្លាយជាការពិត។ លោកអ្នកត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំតាំងលក់ទំនិញដើម្បីទាក់ទាញភ្នែកអ្នកដើរកាត់។ ការតស៊ូនិងព្យាយាមក្នុងការរកស៊ីនៅតំបន់នេះប្រាកដជានាំមកនូវផ្លែផ្កាដ៏ត្រចះត្រចង់នៅថ្ងៃអនាគត។ យើងអាចផ្លាស់ប្តូរមុខរបរបានយ៉ាងបត់បែនទៅតាមនិន្នាការពេញនិយមរបស់អតិថិជនជារៀងរាល់ខែ។ ការរស់នៅជិតផ្សារពិតជាផ្តល់ផលចំណេញទ្វេដងទាំងការស្នាក់នៅនិងការសាងសេដ្ឋកិច្ចគ្រួសារឱ្យធូរធារ។ លោកអ្នកគួរតែចាប់យកឱកាសដ៏ល្អនេះដើម្បីប្រែក្លាយទីតាំងផ្ទះជួលឱ្យទៅជាប្រភពចំណូលដ៏មហាសាល។ ការរៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់មុននឹងបើកហាងជួយកាត់បន្ថយហានិភ័យនៃការខាតបង់ថវិកា។ ការសម្រេចចិត្តជ្រើសរើសជួលផ្ទះជិតផ្សារត្រូវតែផ្អែកលើការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកទាំងឱកាសនិងការប្រឈមទាំងអស់នេះ។